និស្សិតសាកលវិទ្យាល័យដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត អត្តសញ្ញាណខ្មែរបែបថ្មី ដោយមិនបោះបង់ចោលនូវ អត្តសញ្ញាណចាស់ ដែលជាឫសគល់នៃវប្បធម៌ជាតិឡើយ។ ពួកគេមានសក្ដានុពលខ្ពស់ក្នុងការផ្សារភ្ជាប់ចំណេះដឹងសម័យទំនើបជាមួយនឹងតម្លៃប្រពៃណី។ ដើម្បីបង្កើតទម្រង់វប្បធម៌មួយដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់សង្គមខ្មែរនាពេលបច្ចុប្បន្ន។ និស្សិតសាកលវិទ្យាល័យគឺជាក្រុមមនុស្សដែលទទួលយកនូវចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗបានយ៉ាងឆាប់រហ័ស។ ពួកគេសិក្សាពីមុខវិជ្ជាជាច្រើនដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងសង្គមសាស្ត្រ ដែលផ្ដល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការ ច្នៃប្រឌិត និងអភិវឌ្ឍ។ តាមរយៈការអនុវត្តចំណេះដឹងទាំងនេះ ពួកគេអាចបង្កើតស្នាដៃថ្មីៗដែលឆ្លុះបញ្ចាំងពីស្មារតីខ្មែរបែបទំនើប។ ឧទាហរណ៍ និស្សិតអាចបង្កើតកម្មវិធីទូរស័ព្ទដែលបង្រៀនភាសាខ្មែរ ឬរចនាម៉ូដសម្លៀកបំពាក់ដែលបញ្ចូលក្បាច់ខ្មែរបុរាណជាមួយរចនាបថសហសម័យ។ ទោះបីជានិស្សិតមានគំនិតច្នៃប្រឌិតបែបថ្មីក៏ដោយ ក៏ពួកគេនៅតែមានឱកាសសិក្សា និងស្វែងយល់ស៊ីជម្រៅអំពី វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រខ្មែរ ។ មុខវិជ្ជាដូចជា បុរាណវិទ្យា ប្រវត្តិសាស្ត្រ សិល្បៈខ្មែរ និងអក្សរសិល្ប៍ខ្មែរ ជួយឱ្យពួកគេយល់ដឹងពីតម្លៃ និងសារៈសំខាន់នៃអត្តសញ្ញាណចាស់។ ពួកគេអាចយកមេរៀនពីអតីតកាលមកប្រើប្រាស់ជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតអត្តសញ្ញាណថ្មី ដោយមិនបាត់បង់នូវខ្លឹមសារដើម។ ឧទាហរណ៍ ការយកក្បាច់រចនានៅប្រាសាទបុរាណមកបង្កើតជាគំនូរឌីជីថលបែបថ្មី ឬការនិពន្ធបទចម្រៀងដែលបញ្ចូលឧបករណ៍តូរ្យតន្ត្រីបុរាណជាមួយឧបករណ៍ទំនើប។ និស្សិតមានសមត្ថភាពក្នុងការ ផ្សារភ្ជាប់ រវាងវប្បធម៌ប្រពៃណី និងភាពទំនើប។ ពួកគេអាចធ្វើជាស្ពានតភ្ជាប់រវាងមនុស្សជំនាន់ចាស់ និងជំនាន់ថ្មី ដោយបង្ហាញពីរបៀបដែលតម្លៃប្រពៃណីអាចនៅតែមានភាពពាក់ព័ន្ធ និងមានប្រយោជន៍ក្នុងបរិបទសង្គមសម័យទំនើប។ ពួកគេអាចប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយរឿងរ៉ាវ ប្រពៃណី និងពិធីបុណ្យខ្មែរតាមរបៀបដែលទាក់ទាញចំណាប់អារម្មណ៍យុវវ័យ។ និស្សិតសាកលវិទ្យាល័យមានតួនាទីយ៉ាងសំខាន់ក្នុងការជួយ ផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ តាមរយៈមធ្យោបាយជាច្រើន។ និស្សិតមានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបណ្ដាញសង្គម ដែលជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ផ្សព្វផ្សាយព័ត៌មានទៅទូទាំងពិភពលោក។ ពួកគេអាចបង្កើតខ្លឹមសារប្រកបដោយភាពច្នៃប្រឌិត ដូចជាវីដេអូឯកសារខ្លីៗអំពីប្រាសាទខ្មែរ របាំប្រពៃណី ឬម្ហូបអាហារខ្មែរជាដើម។ ការបង្ហោះខ្លឹមសារទាំងនេះជាភាសាអង់គ្លេស ឬភាសាផ្សេងទៀត អាចជួយទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនអន្តរជាតិបានកាន់តែច្រើន។ និស្សិតជាច្រើនមានឱកាសចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរវប្បធម៌ កម្មវិធីអាហារូបករណ៍ ឬការសិក្សានៅបរទេស។ ក្នុងនាមជាទូតសុឆន្ទៈវប្បធម៌ ពួកគេអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីជីវិតនៅកម្ពុជា វប្បធម៌ខ្មែរ និងទស្សនៈរបស់ពួកគេទៅកាន់មិត្តភក្តិបរទេស។ ការទំនាក់ទំនងផ្ទាល់បែបនេះជួយកាត់បន្ថយគំនិតអវិជ្ជមាន និងលើកកម្ពស់ការយល់ដឹងអំពីកម្ពុជា។ និស្សិតផ្នែកសិល្បៈ ស្ថាបត្យកម្ម តូរ្យតន្ត្រី ឬរចនាម៉ូដ អាចបង្កើត ស្នាដៃសិល្បៈ ដែលបញ្ចូលក្បាច់ខ្មែរ ឬធាតុវប្បធម៌ខ្មែរទៅក្នុងទម្រង់បែបសកល។ ឧទាហរណ៍ ការរចនាសម្លៀកបំពាក់ដែលបំផុសគំនិតដោយអប្សរា ការតែងនិពន្ធតូរ្យតន្ត្រីដែលបញ្ចូលបទភ្លេងខ្មែរ ឬការផលិតខ្សែភាពយន្តខ្លីដែលឆ្លុះបញ្ចាំងពីជីវិតនៅកម្ពុជា។ ស្នាដៃទាំងនេះអាចដាក់តាំងបង្ហាញ ឬចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ។ និស្សិតក៏អាចចូលរួមក្នុងការស្រាវជ្រាវអំពីវប្បធម៌ ប្រវត្តិសាស្ត្រ ឬសង្គមខ្មែរ ហើយបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវរបស់ពួកគេជាភាសាអង់គ្លេស ឬភាសាអន្តរជាតិផ្សេងទៀត។ ការងារស្រាវជ្រាវទាំងនេះអាចរួមចំណែកដល់ការយល់ដឹងស៊ីជម្រៅរបស់ពិភពលោកអំពីកម្ពុជា និងវប្បធម៌របស់ខ្លួន។ ដូច្នេះ វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់និស្សិតខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងជួយផ្សព្វផ្សាយកេរដំណែលជាតិទៅកាន់ឆាកអន្តរជាតិថែមទៀត។ សរុបមក និស្សិតសាកលវិទ្យាល័យមិនត្រឹមតែជាអ្នកបន្តវេនពីអត្តសញ្ញាណខ្មែរចាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ថាបត្យករនៃអត្តសញ្ញាណខ្មែរបែបថ្មីដែលស័ក្តិសមនឹងយុគសម័យសកលភាវូបនីយកម្ម។ ពួកគេមានសក្ដានុពលខ្ពស់ក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក តាមរយៈចំណេះដឹង បច្ចេកវិទ្យា និងការច្នៃប្រឌិតរបស់ពួកគេ។ តាមរយៈចំណេះដឹង បច្ចេកវិទ្យា និងការច្នៃប្រឌិតនេះ ពួកគេនឹងជួយកែច្នៃអត្តសញ្ញាណខ្មែរឲ្យកាន់តែទំនើប និងស័ក្តិសមនឹងសម័យកាលបច្ចុប្បន្ន។